ផ្ទះឈើសសរខ្ពស់ ឬផ្ទះលើកផុតពីដី គឺជាលក្ខណៈពិសេសមួយនៃស្ថាបត្យកម្មប្រពៃណីរបស់ជនជាតិខ្មែរ ក៏ដូចជាប្រជាជនជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ។ ការរស់នៅក្នុងផ្ទះប្រភេទនេះមានលក្ខណៈពិសេស និងអត្ថប្រយោជន៍ជាច្រើនដែលបានឆ្លើយតបទៅនឹងបរិបទធម្មជាតិ និងសង្គមក្នុងតំបន់ ។ ផ្ទះឈើសសរខ្ពស់ ឬផ្ទះលើកផុតពីដី គឺជាប្រភេទលំនៅឋានដែលនិយមសាងសង់នៅតាមតំបន់ជាក់លាក់មួយចំនួននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ។ ការជ្រើសរើសទីតាំងសម្រាប់សាងសង់ផ្ទះប្រភេទនេះ គឺផ្អែកលើកត្តាភូមិសាស្ត្រ និងបរិស្ថានជាចម្បង ។ ជាទូទៅ ផ្ទះឈើសសរខ្ពស់ភាគច្រើនត្រូវបានសាងសង់នៅតំបន់វាលទំនាប និងមាត់ទន្លេ ។ តំបន់ទាំងនេះងាយរងគ្រោះដោយសារទឹកជំនន់នៅរដូវវស្សាធំ ។ ដូច្នេះ ការលើកផ្ទះឲ្យខ្ពស់ផុតពីដី គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការការពារលំនៅឋាន និងទ្រព្យសម្បត្តិពីការជន់លិច ។ ជាក់ស្តែង នៅប្រទេសកម្ពុជា យើងអាចប្រទះឃើញផ្ទះប្រភេទនេះយ៉ាងច្រើននៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងបណ្តាខេត្តដូចជា កណ្តាល កំពង់ចាម ពោធិ៍សាត់ កំពង់ឆ្នាំង និងតំបន់ជុំវិញ បឹងទន្លេសាប ។ តំបន់ដែលមានអាកាសធាតុក្តៅសើម ការរស់នៅខ្ពស់ពីដីអនុញ្ញាតឱ្យមានចរន្តខ្យល់ចេញចូលបានល្អនៅក្រោមផ្ទះ និងជុំវិញផ្ទះ ដែលជួយកាត់បន្ថយកម្ដៅ និងរក្សាភាពត្រជាក់ ធ្វើឱ្យបរិយាកាសក្នុងផ្ទះកាន់តែមានផាសុកភាព ជាពិសេសក្នុងរដូវប្រាំង ។ តំបន់កសិកម្ម និងជនបទ នៅក្នុងតំបន់ជនបទ ដែលពលរដ្ឋប្រកបរបរកសិកម្ម ឬនេសាទ ។ ផ្ទះសសរខ្ពស់ផ្តល់នូវទំហំទំនេរដ៏ទូលាយនៅក្រោមផ្ទះសម្រាប់ទុកដាក់ឧបករណ៍កសិកម្ម ឬនេសាទ ចងសត្វពាហនៈ គោ ក្របី ឬប្រើប្រាស់ជាកន្លែងសម្រាកលេង និងជួបជុំគ្រួសារ ។ ការសម្រេចចិត្តសាងសង់ផ្ទះឈើសសរខ្ពស់ គឺបង្ហាញពីភាពវៃឆ្លាតរបស់ដូនតាខ្មែរក្នុងការសម្របខ្លួនទៅនឹងធម្មជាតិ និងបរិស្ថាន ដើម្បីធានាបាននូវការរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាព ។ ការរស់នៅក្នុងផ្ទះឈើសសរខ្ពស់ ឬផ្ទះលើកផុតពីដី មានលក្ខណៈពិសេសប្លែកពីការរស់នៅក្នុងផ្ទះល្វែង ឬផ្ទះដីធម្មតា ដែលត្រូវបានរៀបចំឡើងដើម្បីសម្របខ្លួនទៅនឹងបរិបទធម្មជាតិ និងរបៀបរស់នៅរបស់ប្រជាជននៅតាមជនបទ ។ រចនាសម្ព័ន្ធបែងចែកមុខងារ ផ្ទះឈើសសរខ្ពស់ត្រូវបានបែងចែកជាពីរផ្នែកធំៗផ្នែកខាងលើ ជាន់លើ គឺជាកន្លែងសម្រាប់ស្នាក់នៅ ដែលរួមមាន បន្ទប់គេង បន្ទប់ទទួលភ្ញៀវ និង ផ្ទះបាយ ។ ផ្នែកនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពដល់សមាជិកគ្រួសារ ។ ផ្នែកខាងក្រោម ក្រោមផ្ទះ គឺជា ចន្លោះបើកចំហរធំទូលាយ ដែលគេអាចប្រើប្រាស់សម្រាប់គោលបំណងចម្រុះ ។ នេះជាចំណុចពិសេសមួយដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់ជីវិតប្រចាំថ្ងៃ ។ ការប្រើប្រាស់ចន្លោះក្រោមផ្ទះប្រកបដោយប្រសិទ្ធភាព ទីធ្លាធំទូលាយនៅក្រោមផ្ទះគឺជាលំហដ៏សំខាន់ និងមានតម្លៃសម្រាប់ការរស់នៅ ។ កន្លែងចងសត្វពាហនៈ ដូចជា គោ ក្របី ជាដើម ដើម្បីងាយស្រួលថែទាំ និងការពារពីចោរកម្ម ។ កន្លែងសម្រាកលេង និងជួបជុំគ្រួសារ ជាពិសេសនៅពេលថ្ងៃត្រង់ ឬរសៀលដែលអាកាសធាតុក្តៅ ខ្យល់អាកាសបរិសុទ្ធ និងម្លប់ក្រោមផ្ទះផ្តល់ផាសុកភាព ។ កន្លែងតម្កល់ឧបករណ៍កសិកម្ម ឬឧបករណ៍នេសាទ ដែលងាយស្រួលរក្សាទុក និងការពារពីទឹកភ្លៀង ឬពន្លឺថ្ងៃខ្លាំង ។ កន្លែងសម្រាប់ក្មេងៗលេងកម្សាន្ត ដោយសុវត្ថិភាព ដោយសារមានម្លប់ និងជៀសផុតពីគ្រោះថ្នាក់នានាដូចជា រថយន្តជាដើម ។ កន្លែងសម្រាប់ធ្វើសកម្មភាពសិប្បកម្មតូចៗ ដូចជា ត្បាញ ចងក្រង ឬជួសជុលឧបករណ៍ផ្សេងៗ ។ ភាពចុះសម្រុងនឹងធម្មជាតិ ផ្ទះប្រភេទនេះត្រូវបានរចនាឡើងយ៉ាងឆ្លាតវៃដើម្បីឲ្យស៊ីគ្នាទៅនឹងអាកាសធាតុត្រូពិចក្តៅសើម ។ ដំបូលផ្ទះជម្រាលចោត ជួយរំដោះទឹកភ្លៀងបានលឿន និងការពារការដក់ទឹក ។ សម្ភារៈធ្វើពីឈើ ជួយរក្សាសីតុណ្ហភាពក្នុងផ្ទះឲ្យត្រជាក់នៅពេលថ្ងៃក្តៅ និងផ្តល់ភាពកក់ក្តៅនៅពេលយប់ ។ ការលើកផុតពីដី ធ្វើឲ្យមានចរន្តខ្យល់ចេញចូលបានល្អ ជួយកាត់បន្ថយកម្ដៅ និងជៀសវាងសំណើមពីដី ។ ភាពសាមញ្ញ និងការបត់បែន ផ្ទះឈើសសរខ្ពស់ជាទូទៅមានភាពសាមញ្ញក្នុងការសាងសង់ ដោយប្រើប្រាស់សម្ភារៈធម្មជាតិដែលមានស្រាប់ក្នុងស្រុក ។ ជាងនេះទៅទៀត រចនាសម្ព័ន្ធរបស់វាអនុញ្ញាតឲ្យអាច ពង្រីក ឬកែប្រែបានងាយស្រួល ទៅតាមតម្រូវការជាក់ស្តែង និងការរីកលូតលាស់នៃគ្រួសារ ។ លក្ខណៈរស់នៅទាំងនេះបង្ហាញថា ផ្ទះឈើសសរខ្ពស់មិនត្រឹមតែជាជម្រកប៉ុណ្ណោះទេ តែជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីសង្គមដែលឆ្លុះបញ្ចាំងពីភាពវៃឆ្លាតរបស់ដូនតាខ្មែរក្នុងការសម្របខ្លួនទៅនឹងបរិស្ថាន និងធានាបាននូវការរស់នៅប្រកបដោយផាសុកភាព និងនិរន្តរភាព ។ ជីវិតរបស់ប្រជាជនដែលរស់នៅក្នុងផ្ទះឈើសសរខ្ពស់នៅតាមតំបន់ជនបទ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយធម្មជាតិ និងបរិយាកាសជុំវិញផ្ទះរបស់ពួកគេ ។ សកម្មភាពប្រចាំថ្ងៃជាច្រើនបានប្រព្រឹត្តទៅទាំងនៅផ្នែកខាងលើ ក្នុងផ្ទះ និងពិសេសជាងនេះទៅទៀត គឺនៅ ចន្លោះក្រោមផ្ទះ ដែលជាលំហដ៏មានសារៈសំខាន់ ។ ដោយសារផ្ទះឈើសសរខ្ពស់ភាគច្រើនស្ថិតនៅតំបន់ជនបទក្បែរទន្លេ បឹង ឬវាលស្រែ ប្រជាជនតែងតែប្រកបរបរ កសិកម្ម ធ្វើស្រែ ដាំដំណាំ ឬ នេសាទបាន ។ ឧបករណ៍សម្រាប់មុខរបរទាំងនេះ ដូចជា ចប កណ្ដៀវ នេសាទត្រី លប អួន ឬទូក ក៏ត្រូវបាន រក្សាទុកយ៉ាងមានរបៀបរៀបរយនៅក្រោមផ្ទះ ដើម្បីការពារពីទឹកភ្លៀង ពន្លឺថ្ងៃ ឬចោរកម្ម ។ ការប្រើប្រាស់ចន្លោះក្រោមផ្ទះសម្រាប់សម្រាក និងជួបជុំទីធ្លាធំទូលាយក្រោមផ្ទះ គឺជាកន្លែងដ៏សំខាន់សម្រាប់ការសម្រាកលំហែ និងជួបជុំគ្នា ។ នៅពេលថ្ងៃក្តៅ ប្រជាជនតែងតែ មកអង្គុយលេង និយាយគ្នា ក្រោមផ្ទះដែលមានម្លប់ត្រជាក់ និងខ្យល់អាកាសចេញចូលល្អ ។ ហើយជាទូទៅវាក៏ជាកន្លែងដែលសម្រាប់ ទទួលទានអារហារ ព្រមទាំងជៀសវាងភាពក្តៅពីពន្លឺព្រះអាទិត្យផងដែរ ។ ក្មេងៗលេងកម្សាន្ត ល្បែងប្រជាប្រិយផ្សេងៗ ដូចជា លាក់កន្សែង ទាញព្រ័ត្រ ឬបោះអង្គុញ យ៉ាងសប្បាយរីករាយនៅទីនោះ។ រីឯទីធ្លាក្រោមផ្ទះក៏ត្រូវបានប្រើប្រាស់ជា កន្លែងចងគោ ក្របី ឬសង់ទ្រុងមាន់ ទា ជ្រូក ដើម្បីងាយស្រួលថែទាំ ផ្តល់ចំណី និងការពារសត្វទាំងនោះពីអាកាសធាតុ ក៏ដូចជាពីចោរកម្ម ឬសត្វសាហាវ ។ នៅពេលទំនេរ ឬពេលយប់ ប្រជាជនអាចធ្វើសកម្មភាពសិប្បកម្មតូចៗនៅក្រោមផ្ទះ ដូចជា ត្បាញ កែច្នៃ ចងក្រង ឬ ជួសជុលឧបករណ៍ប្រើប្រាស់ ផ្សេងៗ ។ មួយវិញទៀត ស្ត្រីមេផ្ទះក៏អាច រៀបចំអាហារ ឬ បោកគក់ នៅក្រោមផ្ទះផងដែរ ដោយសារភាពទូលាយ និងងាយស្រួល ។ ជួនកាលផ្ទះឈើសសរខ្ពស់ដែលមានទំហំធំ អាចក្លាយជា កន្លែងជួបជុំតូចៗរបស់សហគមន៍ ដូចជាការប្រជុំភូមិ ការរៀនសូត្រ ឬការប្រារព្ធពិធីបុណ្យប្រពៃណីតូចៗនៅក្រោមផ្ទះ ។ នៅរដូវទឹកឡើង ឬទឹកជំនន់ ជីវភាពរស់នៅអាចប្រែប្រួលបន្តិចបន្តួច ដោយប្រជាជនត្រូវ ប្រើប្រាស់ទូក ដើម្បីធ្វើដំណើរ និងដឹកជញ្ជូន ។ ចំណែកឯរដូវប្រាំង ពួកគេអាចប្រើប្រាស់ដីក្រោមផ្ទះ ឬជុំវិញផ្ទះ សម្រាប់ដាំដំណាំ បន្លែបង្ការ ឬហាលដំណាំ ។ សកម្មភាពទាំងអស់នេះបានបង្ហាញពីរបៀបរស់នៅដែលមានភាពចុះសម្រុងជាមួយបរិស្ថានធម្មជាតិ និងរបៀបនៃការប្រើប្រាស់លំហរផ្ទះឈើសសរខ្ពស់យ៉ាងមានប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ និងទ្រទ្រង់ជីវភាពគ្រួសារ ។ ជីវិតនៅក្នុងផ្ទះឈើសសរខ្ពស់ឆ្លុះបញ្ចាំងពីភាពវៃឆ្លាតរបស់ដូនតាខ្មែរក្នុងការសម្របខ្លួនទៅនឹងធម្មជាតិ និងបង្កើតរបៀបរស់នៅប្រកបដោយនិរន្តរភាព ។